តាមធម្មតា កម្មវិធីទូរទស្សន៍ដែលបង្ហាញអំពីពិធីបុណ្យជាតិ និងរបាំប្រពៃណីកម្ពុជា តែងតែមានការចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ធំៗក្នុងស្រុក។ ជាពិសេសនៅពេលមានបុណ្យទានធំៗដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ និង ពិធីបុណ្យអុំទូក ជាដើម។ ហើយខាងក្រោមនេះជាប៉ុស្តិ៍ទូរទស្សន៍ និងប្រភពមួយចំនួនដែលអ្នកអាចស្វែងរកបានផងដែរ។ ប៉ុស្តិ៍ទូរទស្សន៍ជាតិកម្ពុជា ប៉ុស្តិ៍មួយនេះតែងតែជាជម្រើសដំបូងគេ ព្រោះ ជាប៉ុស្តិ៍រដ្ឋដែលមានតួនាទីផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិ។ ពួកគេជារឿយៗបង្ហាញពីការផ្សាយផ្ទាល់ពិធីបុណ្យធំៗ និងមានកម្មវិធីឯកសារនានាដែលផ្តោតលើរបាំបុរាណ របាំប្រជាប្រិយ និងសិល្បៈវប្បធម៌ខ្មែរ។ ហើយប៉ុស្តិ៍ទូរទស្សន៍ឯកជនមួយចំនួន ដូចជា PNN, CTN, និង MyTV ក៏មានកម្មវិធីមួយចំនួនដែលបង្ហាញពីវប្បធម៌ដែរ។ ពួកគេអាចមានកម្មវិធីពិសេសៗ ឬការផ្សាយបន្តផ្ទាល់នៅពេលមានបុណ្យធំៗផងដែរ។ ពេលខ្លះ ពួកគេក៏មានកម្មវិធីកម្សាន្តដែលបញ្ចូលទម្រង់សិល្បៈប្រពៃណីដើម្បីផ្សព្វផ្សាយដល់យុវវ័យ។ មួយវិញទៀតបណ្តាញសង្គម និង YouTube បច្ចុប្បន្ននេះ ការស្វែងរកវីដេអូ ឬកម្មវិធីទូរទស្សន៍អំពីរបាំបុរាណ និងពិធីបុណ្យនានាកាន់តែងាយស្រួលនៅលើបណ្តាញសង្គម។ ហើយអ្នកអាចរកមើលដោយវាយពាក្យគន្លឹះដូចជា របាំបុរាណខ្មែរ ល្ខោនខោល របាំអប្សរា ពិធីបុណ្យចូលឆ្នាំខ្មែរ នឹង របាំប្រជាប្រិយ។ ប៉ុស្តិ៍ YouTube របស់ប៉ុស្តិ៍ទូរទស្សន៍ដូចជា TVK និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏ជាប្រភពដ៏ល្អផងដែរ។ ការស្វែងរកកម្មវិធីទូរទស្សន៍ដែលបង្ហាញអំពីពិធីបុណ្យជាតិ និងរបាំប្រពៃណីរបស់កម្ពុជា គឺអាចរកបានងាយស្រួល ជាពិសេសនៅលើប៉ុស្តិ៍ទូរទស្សន៍ជាតិ និងតាមបណ្តាញសង្គម។ អ្នកក៏អាចចូលទៅកាន់ប៉ុស្តិ៍ផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬប៉ុស្តិ៍របស់ TVK នៅលើ YouTube ដែលមានវីដេអូជាច្រើនស្តីពីសិល្បៈវប្បធម៌ និងប្រពៃណីជាតិ។ មួយវិញទៀត កម្មវិធីទូរទស្សន៍ដែលបង្ហាញពីពិធីបុណ្យជាតិ និងរបាំប្រពៃណីខ្មែរ គឺតែងតែមានការចាក់ផ្សាយនៅពេលជាក់លាក់ណាមួយ និងមានគោលបំណងសំខាន់ៗជាច្រើន។ ដូចជាបង្ហាញនៅពេលមានបុណ្យជាតិធំៗ នេះជារឿងធម្មតាបំផុត។ ហើយទូរទស្សន៍ជាច្រើន ជាពិសេស ទូរទស្សន៍ជាតិកម្ពុជា TVK តែងតែមានកម្មវិធីផ្សាយផ្ទាល់ ឬកម្មវិធីពិសេសៗនៅពេលមានបុណ្យសំខាន់ៗមួយចំនួន។ ដូចជាបុណ្យចូលឆ្នាំខ្មែរ ពាក់កណ្ដាលខែមេសា ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខែឧសភា បុណ្យភ្ជុំបិណ្ឌ នៅខែកញ្ញា ឬដើមខែតុលា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅដើមខែវិច្ឆិកា។ ហើយនៅថ្ងៃសំខាន់ៗផ្សេងទៀត ពេលខ្លះ ក៏មានការចាក់ផ្សាយឯកសារ ឬកម្មវិធីពិសេសដើម្បីអបអរសាទរថ្ងៃបុណ្យផ្សេងៗ ដូចជា ទិវាវប្បធម៌ជាតិ ឬ ទិវាបុណ្យឯករាជ្យជាតិ ជាដើម។ មួយវិញទៀតការបង្ហាញកម្មវិធីទាំងនេះនៅលើកញ្ចក់ទូរទស្សន៍មានគោលបំណងចម្បងៗដូចជា ថែរក្សា និងផ្សព្វផ្សាយវប្បធម៌ជាតិ នេះជាគោលបំណងសំខាន់បំផុត។ ទូរទស្សន៍ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយពីរបាំបុរាណ របាំប្រជាប្រិយ និងទំនៀមទម្លាប់ទៅដល់មនុស្សទូទៅ ជាពិសេសយុវជន។ អបអរសាទរ និងលើកតម្កើងពិធីបុណ្យជាតិ ការផ្សាយបន្តផ្ទាល់ពិធីបុណ្យនានា អនុញ្ញាតឱ្យប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងអ្នកដែលរស់នៅឆ្ងាយពីស្រុកកំណើត អាចចូលរួមអបអរសាទរ និងទទួលយកបរិយាកាសបុណ្យដូចៗគ្នា។ ទាក់ទាញភ្ញៀវទេសចរ កម្មវិធីដែលបង្ហាញពីសិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា អាចជាកត្តាមួយជួយទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាប្រទេសកម្ពុជា។ ហើយជាធម្មតា កម្មវិធីទូរទស្សន៍ទាំងនោះបង្ហាញពីទិដ្ឋភាពសំខាន់ៗជាច្រើននៃវប្បធម៌ខ្មែរ រួមទាំងវិធីសាស្រ្តក្នុងការថែរក្សាកេរដំណែលវប្បធម៌។ ព្រមទាំងបានបង្ហាញអំពីវប្បធម៌ខ្មែរដូចជា របាំ និងសិល្បៈសម្តែង កម្មវិធីទាំងនេះច្រើនបង្ហាញពី របាំព្រះរាជទ្រព្យ ដូចជា របាំអប្សរា របាំជូនពរ និងល្ខោនខោល។ ក្រៅពីនេះ ក៏មានបង្ហាញពី របាំប្រជាប្រិយ ដូចជា របាំត្រុដិ របាំក្ងោក និងរបាំគោះអង្រែ ដែលសម្បូរទៅដោយចលនា និងពណ៌រស់រវើក។ ពិធីបុណ្យប្រពៃណីពួកគេតែងតែផ្សាយបន្តផ្ទាល់ ឬបង្ហាញពីពិធីបុណ្យជាតិសំខាន់ៗដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ និង ព្រះរាជពិធីបុណ្យអុំទូក ដែលបង្ហាញពីជំនឿ សកម្មភាព និងការជួបជុំរបស់ប្រជាជន។ ទំនៀមទម្លាប់ និងការរស់នៅ កម្មវិធីខ្លះក៏បង្ហាញពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ដូចជាការស្លៀកពាក់ប្រពៃណី ការធ្វើម្ហូបបែបបុរាណ និងពិធីសាសនានានា ដែលឆ្លុះបញ្ចាំងពីតម្លៃ និងអត្តសញ្ញាណខ្មែរ។ បេតិកភណ្ឌរូបី និងអរូបី កម្មវិធីឯកសារជាច្រើនផ្តោតលើការបង្ហាញអំពី ប្រាសាទបុរាណ ដូចជា អង្គរវត្ត និងបេតិកភណ្ឌផ្សេងៗទៀត។ ក្រៅពីនេះ ក៏មានបង្ហាញពីបេតិកភណ្ឌអរូបីដូចជា ល្ខោនខោល និងចាប៉ីដងវែង ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ មួយវិញទៀតការថែរក្សាកេរដំណែលវប្បធម៌ក៏សំខាន់ផងដែរ។ ដូចជា ការអប់រំ និងការផ្សព្វផ្សាយ កម្មវិធីទាំងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងពីតម្លៃវប្បធម៌ដល់ប្រជាជន ជាពិសេសយុវជន ឲ្យពួកគេចូលរួមថែរក្សាមរតកទាំងនេះ។ ការសម្តែង និងការបន្តវេន ការសម្តែងរបាំបុរាណជាទៀងទាត់នៅលើកញ្ចក់ទូរទស្សន៍ ជួយរក្សាទម្រង់សិល្បៈទាំងនេះឱ្យនៅគង់វង្ស និងលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយឱ្យរៀនសូត្របន្ត។ ព្រមទាំងការកត់ត្រា និងឯកសារ កម្មវិធីឯកសារដែលថត និងចងក្រងពីពិធីបុណ្យ ឬរបាំនានា គឺជាមធ្យោបាយដ៏ល្អមួយក្នុងការរក្សាទុកកេរដំណែលវប្បធម៌សម្រាប់ជាភស្តុតាង និងជាឯកសារយោងនាពេលអនាគត។